ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ។ ដែលក្នុងនោះតន្ត្រី និងចម្រៀងបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានឡើយ។ បទចម្រៀងនីមួយៗដែលបន្លឺឡើងក្នុងឱកាសនេះ ប្រៀបដូចជាព្រលឹងនៃពិធីបុណ្យ ដែលនាំមកនូវបរិយាកាសសប្បាយរីករាយ និងការចងចាំដ៏មានអត្ថន័យសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ នៅពេលដែលសម្លេងតន្ត្រីចាប់ផ្តើមបន្លឺឡើងតាមភូមិស្រុក វត្តអារាម និងទីសាធារណៈនានា វាក៏ជាសញ្ញាប្រាប់ឱ្យដឹងថា ពេលវេលានៃការជួបជុំគ្រួសារ និងការអបអរសាទរបានឈានចូលមកដល់ហើយ។ ក្នុងចំណោមបទចម្រៀងទាំងនោះ បទចម្រៀងបុរាណល្បីៗដែលត្រូវបានគេចាត់ទុកថាជាចំណងជើងមិនចេះចាស់ តែងតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងចិត្តរបស់អ្នកស្តាប់។ ជាឧទាហរណ៍ បទ បងស្រលាញ់ស្រីតូចច្រឡឹង ដែលច្រៀងដោយអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា នៅតែរក្សាបាននូវប្រជាប្រិយភាពខ្ពស់បំផុត។ ទោះបីជាពេលវេលាបានកន្លងផុតទៅច្រើនទសវត្សរ៍ក៏ដោយ ក៏ចម្រៀងនេះនៅតែល្បីល្បាញដដែល។ បទចម្រៀងនេះមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងអត្តសញ្ញាណនៃសម្លេងតន្ត្រីខ្មែរពិតៗ។ ដែលធ្វើឱ្យមនុស្សគ្រប់វ័យ មិនថាចាស់ឬក្មេង សុទ្ធតែអាចច្រៀងតាម និងរាំលេងកម្សាន្តបានយ៉ាងសប្បាយកងរំពង។ ក្រៅពីបទមនោសញ្ចេតនា ចង្វាក់ភ្លេងដែលមានភាពរស់រវើកដូចជា កន្ទ្រឹមឆ្នាំថ្មី ក៏ជាផ្នែកមួយដែលធ្វើឱ្យបរិយាកាសកាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ។ ចង្វាក់កន្ទ្រឹមនេះមានលក្ខណៈពិសេសត្រង់ការប្រើប្រាស់ឧបករណ៍ភ្លេងបុរាណបញ្ចូលគ្នា បង្កើតបានជាសម្លេងដែលជំរុញឱ្យអ្នកស្តាប់ចង់ក្រោកឈររាំភ្លាមៗ។ ជាមួយគ្នានេះដែរ បទ រាំវង់ឆ្នាំថ្មី តែងតែត្រូវបានគេជ្រើសរើសដើម្បីបើកកម្មវិធីរាំលេងកម្សាន្តជាផ្លូវការ នៅតាមទីវត្តអារាម ឬការជួបជុំតាមសហគមន៍។ ការរាំវង់ជារង្វង់គឺជាសកម្មភាពដ៏មានតម្លៃ ដែលបង្ហាញពីការរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនារវាងមនុស្សគ្រប់រូប ក្នុងគោលបំណងរំលាយនូវភាពតានតឹងពីការងារពេញមួយឆ្នាំ ហើយជំនួសមកវិញនូវស្នាមញញឹមសម្រាប់ឆ្នាំថ្មី។ លើសពីការកម្សាន្ត បទចម្រៀងចូលឆ្នាំខ្មែរមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ជាតិ។ តាមរយៈអត្ថន័យនៃបទចម្រៀង យើងឃើញមានការរៀបរាប់អំពីការស្វាគមន៍ទេវតាឆ្នាំថ្មី ការបួងសួងសុំសេចក្តីសុខសប្បាយ និងការបង្ហាញពីសកម្មភាពកម្សាន្តប្រជាប្រិយផ្សេងៗ។ ដូចជាការបោះអង្គញ់ ឬការលេងល្បែងប្រជាប្រិយជាដើម។ តន្ត្រីទាំងនេះបានក្លាយជាស្ពានចងភ្ជាប់រវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ឱ្យយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃសិល្បៈដូនតា និងបង្កើននូវមោទនភាពជាតិនៅក្នុងចិត្តរបស់យុវជនខ្មែរគ្រប់រូប។ ជាចុងក្រោយ យើងសង្កេតឃើញថា តួនាទីនៃចម្រៀងក្នុងពិធីបុណ្យចូលឆ្នាំ គឺលើសពីការបម្រើអារម្មណ៍ត្រចៀកទៅទៀត។ តន្ត្រីគឺជាកម្លាំងចលករដែលជួយលើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុកតាមរយៈការរៀបចំកម្មវិធីប្រគំតន្ត្រីធំៗនៅតាមបណ្តាខេត្តនានា។ វាបង្កើតបានជាបរិយាកាសដ៏កក់ក្តៅ ដែលទោះបីជាអ្នកធ្វើដំណើរទៅទីណាក៏ដោយ ក៏សម្លេងចម្រៀងចូលឆ្នាំតែងតែតាមជួយរំលឹក និងផ្ដល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យមានក្តីសង្ឃឹម និងការតាំងចិត្តថ្មីសម្រាប់ជីវិតនាឆ្នាំខាងមុខ។ ការរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាព្រលឹងនៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីសិល្បៈនៃការរស់នៅប្រកបដោយភាពសុខដុមរមនា និងសេចក្តីរីករាយយ៉ាងជ្រាលជ្រៅបំផុត។ ការរាំលេងជារង្វង់គឺជាលក្ខណៈដ៏វិសេសវិសាលនៃពិធីបុណ្យនេះ ដែលមិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការជួបជុំគ្នារវាងមនុស្សគ្រប់វ័យ ដើម្បីបង្ហាញពីសាមគ្គីភាព និងការគោរពប្រតិបត្តិតាមគន្លងប្រពៃណីដែលដូនតាបានបន្សល់ទុកឱ្យ។ ក្នុងបរិយាកាសដ៏អធិកអធមនេះ ចង្វាក់នីមួយៗត្រូវបានបែងចែកទៅតាមលក្ខណៈពិសេសរៀងៗខ្លួន ដែលផ្តល់នូវរសជាតិខុសៗគ្នាសម្រាប់អ្នករាំ និងអ្នកទស្សនា។ ក្នុងចំណោមចង្វាក់ទាំងអស់ ចង្វាក់រាំវង់ និងរាំក្បាច់ ត្រូវបានគេចាត់ទុកថាជាគ្រឹះដ៏រឹងមាំ និងជាអត្តសញ្ញាណដ៏ទន់ភ្លន់បំផុតនៃសិល្បៈខ្មែរ។ បទចម្រៀងល្បីៗដូចជា រាំវង់តន្ត្រី ឬ ផ្កាត្របែកព្រៃ តែងតែបន្លឺឡើងដើម្បីដាស់តឿនស្មារតីអ្នកចូលរួមឱ្យមកចាប់ដៃគ្នារាំជារង្វង់មូលយ៉ាងមានរបៀបរៀបរយ។ ការរាំវង់តម្រូវឱ្យមានការប្រើប្រាស់កាយវិការដៃ និងជើងយ៉ាងទន់ភ្លន់បំផុត ដែលមើលទៅហាក់បីដូចជាចលនានៃស្រទាប់ផ្កាកំពុងរីកសាយភាយតាមខ្យល់។ ចង្វាក់នេះមិនត្រឹមតែបង្កើនភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាត់បង្ហាញដល់យុវជនជំនាន់ក្រោយឱ្យចេះរៀបចំឫកពារឱ្យបានសមរម្យក្នុងនាមជាកូនខ្មែរផងដែរ។ តាមរយៈការបត់បែនម្រាមដៃ និងការរំកិលខ្លួនតាមបទភ្លេងយ៉ាងមានសីលធម៌។ បន្ថែមពីលើភាពទន់ភ្លន់នៃការរាំវង់ យើងក៏សង្កេតឃើញមានវត្តមាននៃចង្វាក់សារ៉ាវ៉ាន់ ដែលជាចង្វាក់បែបប្រពៃណីមានដើមកំណើតចេញពីតំបន់ភូមិភាគឦសាន និងមានប្រជាប្រិយភាពខ្លាំងពាសពេញប្រទេស។ បទចម្រៀងដ៏ល្បីល្បាញគឺ សារ៉ាវ៉ាន់ស្លៀកខ្យល់ ដែលមានអត្ថន័យអប់រំផង និងកម្សាន្តផង តែងតែធ្វើឱ្យអ្នករាំមានអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែកតាមរយៈការរំកិលខ្លួនយ៉ាងទន់ភ្លន់ទៅតាមសម្លេងស្គររន្ថើន។ លក្ខណៈពិសេសនៃចង្វាក់សារ៉ាវ៉ាន់ គឺការអនុញ្ញាតឱ្យអ្នករាំអាចបង្ហាញពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ចង្កេះ និងស្មាឱ្យស៊ីគ្នាជាមួយបទភ្លេង។ ដែលបង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងមានភាពទាក់ទាញបំផុតសម្រាប់អ្នកទស្សនាពីចម្ងាយ។ ចំណែកឯចង្វាក់ឡាំលាវវិញ គឺជាផ្នែកមួយដែលមិនអាចខ្វះបានឡើយ ប្រសិនបើគេចង់ឱ្យបរិយាកាសជប់លៀងកាន់តែមានភាពអ៊ូអរ និងកងរំពង។ បទចម្រៀង សុំទឹកមួយផ្តិល គឺជាតំណាងដ៏ឆ្នើមនៃចង្វាក់នេះ ដែលតែងតែនាំមកនូវភាពសប្បាយរីករាយកម្រិតខ្ពស់ និងការសើចសប្បាយយ៉ាងក្អាកក្អាយ។ ចង្វាក់ឡាំលាវមានល្បឿនលឿនជាងចង្វាក់ដទៃបន្តិច ដែលជំរុញឱ្យអ្នករាំមានភាពរហ័សរហួន និងចេះឆ្លើយឆ្លងគ្នាទៅវិញទៅមកតាមរយៈកាយវិការដ៏រួសរាយរាក់ទាក់។ ភាពសប្បាយរីករាយដ៏ខ្លាំងក្លានៃចង្វាក់នេះ បានក្លាយជាកម្លាំងចលករដែលជួយរំលាយរាល់ភាពនឿយហត់ និងភាពតានតឹងពីការងារពេញមួយឆ្នាំ។ ហើយជំនួសមកវិញនូវសេចក្តីសុខ និងក្តីសង្ឃឹមថ្មីសម្រាប់ឆ្នាំថ្មី។ ជាការសរុបមកវិញ ការរួមបញ្ចូលគ្នានៃចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ នៅក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ គឺជាការចងក្រងនូវសិល្បៈចម្រុះពណ៌ដែលមិនអាចកាត់ថ្លៃបាន។ តន្ត្រីទាំងនេះមិនមែនគ្រាន់តែជាសម្លេងដែលបន្លឺចេញពីឧបករណ៍ភ្លេងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាភាសាបេះដូងដែលតភ្ជាប់ប្រជាជនខ្មែរគ្រប់រូបឱ្យស្ថិតក្រោមដំបូលវប្បធម៌តែមួយ។ តាមរយៈការរាំលេងកម្សាន្តទាំងនេះ យើងឃើញថាស្មារតីសាមគ្គីភាពត្រូវបានពង្រឹង។ ហើយមរតកដូនតាក៏ត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីឱ្យសម្លេងចម្រៀងប្រពៃណីទាំងនេះនៅតែបន្តបន្លឺឡើងយ៉ាងរុងរឿងពីមួយជំនាន់ទៅមួយជំនាន់។ ការវិវត្តនៃវិស័យតន្ត្រីខ្មែរនាពេលបច្ចុប្បន្ន បាននាំមកនូវរលកថ្មីនៃបទចម្រៀងសម័យដែលពោរពេញដោយភាពច្នៃប្រឌិត និងការទាក់ទាញយ៉ាងខ្លាំងក្លា ជាពិសេសក្នុងស្រទាប់យុវវ័យដែលជាកម្លាំងចលករដ៏សំខាន់។ ផលិតកម្មធំៗនៅក្នុងប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផលិតបទចម្រៀងថ្មីៗ។ ដែលយើងតែងហៅថា Original Songs ដោយមានការបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់បំផុតរវាងឧបករណ៍ភ្លេងបុរាណខ្មែរ ដូចជាចាប៉ីដងវែង ខ្លុយ ឬស្គរដៃ ទៅជាមួយនឹងចង្វាក់ភ្លេងសម័យទំនើបដែលកំពុងពេញនិយមលើសកលលោក។ ការធ្វើបែបនេះមិនត្រឹមតែបង្កើតបាននូវរសជាតិប្លែក និងថ្មីសន្លាងសម្រាប់ត្រចៀកអ្នកស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏វៃឆ្លាតក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរតាមរយៈការធ្វើទំនើបកម្មផងដែរ។ វាបានធ្វើឱ្យក្មេងៗជំនាន់ក្រោយកាន់តែមានមោទនភាព និងងាកមកចូលចិត្តស្តាប់តន្ត្រីជាតិខ្លួនឯងកាន់តែខ្លាំងឡើង។ ក្នុងចំណោមនិន្នាការដែលលេចធ្លោបំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការរៀបចំបទចម្រៀងក្នុងទម្រង់ជា Hip-hop ឬ Remix ដែលមានការចូលរួមពីតារាចម្រៀងល្បីៗលំដាប់ជាតិ និងអន្តរជាតិ។ តារាចម្រៀងដែលមានឥទ្ធិពលខ្លាំងដូចជា លោក វណ្ណដា ឬកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រៀងចង្វាក់ប្រពៃណី។ ដូចជាចង្វាក់កន្ទ្រឹមដែលធ្លាប់តែល្បីល្បាញតាមភូមិស្រុក មកច្នៃជារសជាតិថ្មីដែលមានលក្ខណៈរស់រវើក និងទាន់សម័យបំផុត។ ការប្រើប្រាស់បច្ចេកវិទ្យាសម្លេងទំនើបលាយឡំនឹងសម្លេងឧបករណ៍ភ្លេងបុរាណដែលបន្លឺឡើងយ៉ាងច្បាស់ៗ បានធ្វើឱ្យបទចម្រៀងទាំងនេះក្លាយជា អាហារស្មារតី ដែលមិនអាចខ្វះបានក្នុងកម្មវិធីរាំលេងកម្សាន្តតាមទីក្រុង និងតាមការប្រគំតន្ត្រីធំៗទូទាំងប្រទេស។ ជាពិសេសគឺការចាក់រាំតាមដងផ្លូវក្នុងឱកាសសង្ក្រាន្តដែលបង្កើតបានជាភាពសប្បាយរីករាយឥតឧបមា។ លើសពីភាពសប្បាយរីករាយ និងការរាំលេងកម្សាន្តដែលពុះកញ្ជ្រោល ក៏មានបទចម្រៀងសម័យជាច្រើនទៀតដែលបានផ្ដោតសំខាន់ទៅលើខ្លឹមសារអប់រំ និងការបង្ហាញពីមនោសញ្ចេតនាគ្រួសារយ៉ាងជ្រាលជ្រៅជាខ្លាំង។ បទចម្រៀងទាំងនេះច្រើនតែរៀបរាប់យ៉ាងពិស្តារអំពីសកម្មភាពនៃការរៀបចំខ្លួន និងការធ្វើដំណើរចាកចេញពីទីក្រុងដែលពោរពេញដោយភាពមមាញឹក និងការងារដ៏នឿយហត់ ដើម្បីត្រឡប់ទៅកាន់ស្រុកកំណើតជួបជុំឪពុកម្តាយ និងបងប្អូនវិញក្នុងឱកាសឆ្នាំថ្មី។ ឯសេចក្តីរៀបរាប់ក្នុងទំនុកច្រៀង គឺនិយាយពីការទន្ទឹងរង់ចាំរបស់ម្ដាយនៅមាត់ច្រកចូលភូមិ ឬសម្លេងបបួលគ្នាជួបជុំមិត្តភក្តិចាស់ៗ។ ចម្រៀងនេះ បានជួយដាស់តឿនស្មារតីកូនខ្មែរឱ្យចេះនឹកគុណដល់អ្នកមានគុណ និងមិនភ្លេចពីដើមកំណើតរបស់ខ្លួនឡើយ ទោះបីជាទៅរស់នៅទីឆ្ងាយយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះដែរ បទចម្រៀងសម័យថ្មីក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងជីវភាពរស់នៅតាមបណ្ដាខេត្តនានាផងដែរ។ តាមរយៈវីដេអូចម្រៀងដែលបានផលិតឡើងយ៉ាងប្រណីត បញ្ចូលជាមួយអត្ថន័យបទចម្រៀងដែលនិយាយពីភាពស្រស់ស្អាតនៃស្រុកកំណើត។ វាបានទាក់ទាញចិត្តឱ្យប្រជាពលរដ្ឋចង់ទៅកម្សាន្ត និងស្វែងយល់ពីវប្បធម៌តាមតំបន់ផ្សេងៗគ្នា។ ភាពកក់ក្តៅនៃការហូបបាយជុំគ្នា ការលេងល្បែងប្រជាប្រិយលាយឡំនឹងបទភ្លេងសម័យដែលយុវវ័យនិយម គឺជាទិដ្ឋភាពថ្មីមួយដែលជួយឱ្យបរិយាកាសចូលឆ្នាំខ្មែរកាន់តែមានភាពទាក់ទាញ មិនថាស្តាប់នៅក្នុងផ្ទះ ឬស្តាប់នៅទីសាធារណៈនោះទេ គឺសុទ្ធតែផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងក្តីសង្ឃឹមថ្មីសម្រាប់ជីវិតនាឆ្នាំខាងមុខ។ ជាការសង្កេតជារួម យើងឃើញថាបទចម្រៀងសម័យនាពេលបច្ចុប្បន្នបានក្លាយជាស្ពានចម្លងវប្បធម៌ដ៏រឹងមាំ ដែលជួយឱ្យតន្ត្រីខ្មែរមានភាពស្រស់បំព្រង និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិបានយ៉ាងមោទនៈ។ តាមរយៈការបញ្ចូលគ្នានៃអតីតកាល និងបច្ចុប្បន្នកាលនេះ បទចម្រៀងចូលឆ្នាំសម័យថ្មីមិនត្រឹមតែបម្រើដល់ការកម្សាន្តប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការចងក្រងនូវប្រវត្តិសាស្ត្រថ្មីនៃតន្ត្រីខ្មែរ ដែលបង្ហាញពីភាពរីកចម្រើន និងការមិនលះបង់នូវអត្តសញ្ញាណដើមរបស់ខ្លួនឡើយ។ ភាពចម្រុះគ្នានៃបទចម្រៀងទាំងនេះហើយ ដែលធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្លាយជាពេលវេលាដ៏អស្ចារ្យបំផុតដែលមនុស្សគ្រប់គ្នាគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ ដើម្បីបានរួមសប្បាយក្នុងមហាកម្លាំងសាមគ្គីតែមួយក្រោមដំបូលសន្តិភាព។ អត្ថន័យនៃបទចម្រៀងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានជម្រៅជ្រៅលើសពីការផ្ដល់នូវភាពសប្បាយរីករាយត្រឹមមួយគ្រា ឬសម្រាប់តែការរាំលេងកម្សាន្តប៉ុណ្ណោះ។ ប៉ុន្តែវាគឺជាសក្ខីកម្មដ៏រស់រវើកដែលឆ្លុះបញ្ចាំងពីជំនឿ និងការគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនខ្មែរទៅលើទេវតាឆ្នាំថ្មី។ បទចម្រៀងជាច្រើនត្រូវបាននិពន្ធឡើងក្នុងគោលបំណងអបអរសាទរ និងស្វាគមន៍ការយាងចុះមកនៃបុត្រីកបិលមហាព្រហ្ម ដែលជាទេវតាឆ្នាំថ្មីដើម្បីតាមជួយថែរក្សា និងប្រទានពរជ័យដល់កូនចៅខ្មែរគ្រប់រូបឱ្យជួបតែសិរីសួស្ដី។ អត្ថន័យនៃការផ្លាស់ប្តូរឆ្នាំដែលបង្កប់ក្នុងទំនុកច្រៀង គឺជាការដាស់តឿនឱ្យមនុស្សគ្រប់គ្នាជម្រុះចោលនូវរឿងរ៉ាវមិនល្អដែលកើតមានក្នុងឆ្នាំចាស់។ ហើយតាំងចិត្តទទួលយកសេចក្តីសុខ និងការចាប់ផ្តើមថ្មីប្រកបដោយមង្គល ដែលជាការបង្កើតនូវស្មារតីវិជ្ជមាន និងក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ជីវិតតទៅមុខទៀត។ ទន្ទឹមនឹងការគោរពតាមជំនឿសាសនា បទចម្រៀងចូលឆ្នាំខ្មែរក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកត់ត្រា និងបង្ហាញពីជីវភាពរស់នៅពិតៗរបស់ប្រជាពលរដ្ឋតាមតំបន់នានា។ ជាពិសេសគឺសកម្មភាពនៃការធ្វើស្រែចម្ការ និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនកសិករ។ យើងតែងតែឮបទចម្រៀងដែលរៀបរាប់យ៉ាងពិស្តារពីសម្រស់វាលស្រែពណ៌មាស ការច្រូតកាត់ដោយភាពរីករាយ និងការរង់ចាំទទួលផលដែលសម្រេចបានដោយកម្លាំងញើសឈាមពេញមួយឆ្នាំយ៉ាងនឿយហត់។ ការបញ្ចូលនូវទំនៀមទម្លាប់តាមតំបន់ទៅក្នុងអត្ថបទចម្រៀង ជួយឱ្យអ្នកស្តាប់បានយល់ដឹងពីភាពចម្រុះនៃវប្បធម៌ខ្មែរ។ ទោះបីជាមានការខុសប្លែកគ្នាបន្តិចបន្តួចតាមភូមិស្រុកយ៉ាងណាក៏ដោយ ក៏តន្ត្រីតែងតែជួយផ្សារភ្ជាប់នូវរឿងរ៉ាវទាំងនោះឱ្យក្លាយជាមរតកវប្បធម៌រួម ដែលមិនអាចបំភ្លេចបានឡើយសម្រាប់កូនខ្មែរគ្រប់រូប។ លើសពីនេះទៅទៀត បទចម្រៀងចូលឆ្នាំគឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការរឹតចំណងសេចក្តីស្រឡាញ់ និងការរួបរួមគ្នាយ៉ាងជិតស្និទ្ធរវាងអ្នកភូមិផងរបងជាមួយឱ្យកាន់តែមានភាពស្អិតរមួត។ ក្នុងឱកាសដែលយុវជនយុវនារីបានមកជួបជុំគ្នា អត្ថន័យនៃបទចម្រៀងដែលនិយាយពីការច្រៀងឆ្លើយឆ្លង ឬការបបួលគ្នាទៅលេងល្បែងប្រជាប្រិយ បានបង្កើតឱ្យមានបរិយាកាសស្និទ្ធស្នាល និងភាពរាក់ទាក់បំផុតដែលមិនអាចរកបានក្នុងរដូវកាលផ្សេងឡើយ។ ទំនុកច្រៀងទាំងនោះច្រើនតែបង្កប់នូវពាក្យពេចន៍ចែចង់បែបសុភាពរាបសារ និងការលេងសើចដែលពោរពេញដោយភាពរីករាយ។ ដែលជួយឱ្យមនុស្សគ្រប់គ្នាបានស្គាល់គ្នា កាត់បន្ថយនូវភាពអរិភាព និងពង្រឹងនូវស្មារតីសាមគ្គីភាពក្នុងសហគមន៍ឱ្យកាន់តែរឹងមាំខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាការសង្ខេបមកវិញ បទចម្រៀងចូលឆ្នាំនីមួយៗគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិដ៏រុងរឿង ដែលរួមបញ្ចូលទាំងជំនឿ សិល្បៈនៃការរស់នៅ និងមនោសញ្ចេតនាមនុស្សធម៌យ៉ាងជ្រាលជ្រៅបំផុត។ តាមរយៈការស្ដាប់ និងការច្រៀងតាមយ៉ាងកងរំពង អត្ថន័យទាំងនេះបានជ្រាបចូលទៅក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ ឱ្យកាន់តែចេះស្រឡាញ់ ការពារ នូវអ្វីដែលជាសម្បត្តិវប្បធម៌របស់ដូនតាខ្លួន។ វាគឺជាស្ពានមន្តស្នេហ៍ដែលនាំឱ្យការអបអរសាទរឆ្នាំថ្មី ក្លាយជាព្រឹត្តិការណ៍ដែលមានន័យជ្រាលជ្រៅបំផុត មិនត្រឹមតែសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ។ ប៉ុន្តែសម្រាប់ប្រជាជាតិខ្មែរទាំងមូលដែលតែងតែឱ្យតម្លៃទៅលើភាពកក់ក្តៅ និងការរស់នៅដោយមានសន្តិភាព សេចក្តីសប្បាយរីករាយ និងស្នាមញញឹមជាមួយគ្នាជានិច្ចនិរន្តរ៍។ តួនាទីរបស់តន្ត្រី និងបទចម្រៀងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាធាតុផ្សំដ៏វិសេសវិសាលដែលមិនអាចខ្វះបានឡើយ ព្រោះវាបានដើរតួជាអ្នកសម្របសម្រួល និងលើកកម្ពស់គុណតម្លៃនៃពិធីបុណ្យទាំងមូលឱ្យកាន់តែមានភាពអធិកអធម។ ចម្រៀងមិនគ្រាន់តែជាសម្លេងដែលបន្លឺចេញពីឧបករណ៍ភ្លេង ឬបាសសម្រាប់បម្រើអារម្មណ៍ត្រចៀកប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុតក្នុងការបង្កបង្កើតបរិយាកាសឱ្យកម្មវិធីទាំងមូលមានភាពអ៊ូអរ និងរស់រវើកយ៉ាងខ្លាំងក្លា។ នៅពេលដែលសម្លេងស្គរ និងបទភ្លេងចម្រុះពណ៌ចាប់ផ្តើមបន្លឺឡើងតាមភូមិស្រុក ឬវត្តអារាម វាក៏ជាសញ្ញានៃការជម្រុះចោលនូវរាល់ភាពតានតឹង ភាពហត់នឿយ និងការខ្វាយខ្វល់ទាំងឡាយដែលបានកើតមានឡើងក្នុងអំឡុងពេលបំពេញការងារអស់រយៈពេលពេញមួយឆ្នាំកន្លងមកយ៉ាងនឿយហត់។ បន្ថែមពីលើការកម្សាន្ត តន្ត្រីក្នុងឱកាសនេះបានក្លាយជាឱសថទិព្វសម្រាប់ព្យាបាលផ្លូវចិត្ត និងជាកម្លាំងចិត្តដ៏សំខាន់ដែលជួយឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអារម្មណ៍ស្រស់ស្រាយ និងមានសេចក្តីសង្ឃឹមថ្មី។ តាមរយៈសម្លេងចម្រៀងដែលពោរពេញដោយភាពសប្បាយរីករាយ មនុស្សគ្រប់គ្នាបានឆ្លងកាត់ការផ្លាស់ប្តូរពីភាពនឿយហត់មកជាភាពពុះកញ្ជ្រោល។ ដែលជួយឱ្យស្មារតីរបស់ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកនូវសិរីសួស្ដី និងជោគជ័យដែលនឹងឈានចូលមកដល់ក្នុងឱកាសឆ្នាំថ្មី។ នេះគឺជាតួនាទីដ៏សំខាន់ក្នុងការកសាងសុខុមាលភាពផ្លូវចិត្តក្នុងសង្គម ដែលធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរមិនមែនគ្រាន់តែជាការសម្រាកពីការងារ ប៉ុន្តែជាការបញ្ចូលថាមពលជីវិតថ្មីតាមរយៈសិល្បៈតន្ត្រី។ លើសពីការបង្កភាពសប្បាយរីករាយត្រឹមមួយគ្រា តន្ត្រីចូលឆ្នាំក៏បានដើរតួនាទីជាបណ្ណាល័យរស់ក្នុងការថែរក្សា និងផ្ទេរមរតកវប្បធម៌ដ៏មានតម្លៃពីជំនាន់មួយទៅជំនាន់មួយទៀតយ៉ាងមានប្រសិទ្ធភាពបំផុត។ តាមរយៈការបន្លឺឡើងនូវបទចម្រៀង ចង្វាក់រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ មនុស្សជំនាន់ក្រោយ ជាពិសេសយុវជនយុវនារី ក៏បានរំលឹក និងរៀនសូត្រដោយផ្ទាល់នូវសិល្បៈនៃការរាំរែកដែលជាក្បាច់ក្បូរមរតកដូនតា។ ការបន្តវេនវប្បធម៌តាមរយៈសកម្មភាពរាំលេងកម្សាន្តជារង្វង់នេះ គឺជាវិធីសាស្ត្រដ៏រឹងមាំបំផុតក្នុងការរក្សាអត្តសញ្ញាណជាតិ។ ព្រោះនៅពេលដែលពួកគេបត់បែនក្រឡេកខ្លួនតាមចង្វាក់ភ្លេង ពួកគេក៏កំពុងតែផ្សារភ្ជាប់ខ្លួនឯងទៅនឹងឫសគល់នៃប្រពៃណីខ្មែរយ៉ាងជ្រាលជ្រៅបំផុត បង្កើតបានជាមោទនភាពជាតិដែលមិនអាចកាត់ថ្លៃបានឡើយ។ តួនាទីដ៏វិសេសវិសាលមួយទៀតដែលយើងមិនអាចមើលរំលងបាននោះគឺ តន្ត្រីក្នុងពិធីបុណ្យគឺជាចំណុចកណ្តាលនៃការកម្សាន្តសាធារណៈដែលទាញយកមនុស្សគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋានឱ្យមកចូលរួមជុំគ្នាដោយមិនមានការប្រកាន់វណ្ណៈ ឬឋានៈក្នុងសង្គមឡើយ។ នៅក្រោមដំបូលនៃបទចម្រៀងចូលឆ្នាំដែលបន្លឺឡើងយ៉ាងកងរំពង មិនថាជាអ្នកមាន អ្នកក្រ អ្នកមានឋានៈខ្ពស់ ឬប្រជាពលរដ្ឋសាមញ្ញនោះទេ គឺសុទ្ធតែអាចក្រោកឈររាំលេងជារង្វង់មូលជាមួយគ្នាប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាល។ តន្ត្រីបានក្លាយជាស្ពានមន្តស្នេហ៍ដែលរំលាយចោលនូវរបាំងនៃភាពខុសគ្នាទាំងឡាយ បង្កើតបានជាមហាសាមគ្គីភាពក្នុងសហគមន៍ និងធ្វើឱ្យទីវត្តអារាម ឬទីសាធារណៈនានាក្លាយជាឋានសួគ៌នៃក្តីស្រឡាញ់ និងភាពសុខដុមរមនាពិតប្រាកដ។ ជាការសរុបមកវិញ យើងឃើញថាតន្ត្រី និងបទចម្រៀងមិនត្រឹមតែជាគ្រឿងលម្អខាងក្រៅនៃពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាព្រលឹង និងជាសសរស្តម្ភដ៏រឹងមាំបំផុតដែលទ្រទ្រង់នូវស្មារតីជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្ស។ វាជួយឱ្យយើងម្នាក់ៗមានអារម្មណ៍កក់ក្តៅ រក្សាបាននូវទំនៀមទម្លាប់ដ៏ល្អផូរផង់ និងពង្រឹងនូវទំនាក់ទំនងរវាងមនុស្សជាតិឱ្យកាន់តែជិតស្និទ្ធបំផុត។ តាមរយៈការបន្តបន្លឺឡើងនូវបទចម្រៀងទាំងបុរាណ និងសម័យក្នុងឱកាសបុណ្យចូលឆ្នាំ មរតកសិល្បៈខ្មែរនឹងនៅតែបន្តរស់រវើក និងស្ថិតស្ថេរជានិរន្តរ៍នៅក្នុងបេះដូងកូនខ្មែរគ្រប់រូប និងបង្ហាញភាពត្រដែតត្រដឹមលើឆាកអន្តរជាតិជារៀងរហូតតទៅ។